តាមក្រមសីលធម៌ប្រពៃណីខ្មែរ ការទទួលនិងបដិសេធការអញ្ជើញត្រូវតែធ្វើដោយសុជីវធម៌។ ដោយសារតែការសង្កត់ធ្ងន់លើវប្បធម៌របស់ប្រទេសលើភាពសុខដុមរមនា មនុស្សតែងតែជៀសវាងការបដិសេធដោយត្រង់ៗ។ ដូច្នេះហើយ ពេលអញ្ជើញទៅក្នុងពិធីមង្គលការ ឬពិធីសាសនា ប្រជាជនកម្ពុជាជាធម្មតាឆ្លើយតបដោយពាក្យគោរព។ ប្រសិនបើអ្នកណាម្នាក់សម្រេចចិត្តចូលរួម គេតែងតែបង្ហាញការដឹងគុណជាមុនដោយនិយាយ "អរគុណច្រើនសម្រាប់ការអញ្ជើញ"។ បន្ទាប់ពីនោះ បុគ្គលនោះអាចសួរព័ត៌មានលម្អិតបន្ថែមដូចជា ទីតាំង កូដសំលៀកបំពាក់ដូចជា អ្វីដែលត្រូវពាក់ អ្វីដែលគួរជៀសវាង ឬពេលវេលា។ បន្ទាប់ពីបានទទួលព័ត៌មានពិតប្រាកដ និងបានពិចារណាយ៉ាងល្អិតល្អន់ គេអាចធ្វើការសម្រេចចិត្តដោយសេរីថា តើត្រូវបដិសេធ ឬព្រមចូលរួម។ ជាងនេះទៅទៀត ការនាំយកអំណោយបន្តិចបន្តួចគឺជារឿងធម្មតានៅពេលសម្រេចចិត្តទទួលយកការអញ្ជើញ។ ក្នុងករណីដែលមិនអាចចូលរួមបាន ប្រជាជនខ្មែរច្រើនជ្រើសរើសនិយាយដោយទម្រង់ សូមអភ័យទោស និងចៀសវាងពាក្យ "ទេ" ដោយផ្ទាល់ ដើម្បីរក្សាភាពជាដៃគូរ និងសុជីវធម៌ក្នុងការទំនាក់ទំនង។ ជាញឹកញាប់ ពួកគេនឹងផ្តល់ហេតុផល ដូចជាកាតព្វកិច្ចគ្រួសារ ឬបញ្ហាសុខភាពជាដើម។ ទោះជាយ៉ាងណា ពួកគេនៅតែអរគុណដល់អ្នកអញ្ជើញដើម្បីបង្ហាញការគោរព។ លើសពីនេះ ទឹកដមសំឡេង និងទឹកមុខដើរតួក្នុងការបង្ហាញពីភាពស្មោះត្រង់ពេលដែលបដិសេធ។ ដោយហេតុផលនានា ការបដិសេធក៏អាចត្រូវបានទទួលយកដោយការយោគយល់ និងលើស្ថានភាពរបស់មនុស្សម្នាក់ ដោយគ្មានការគិតអវិជ្ជមាន។ ម្យ៉ាងវិញទៀត ការទទួលយកការអញ្ជើញលឿនពេកអាចត្រូវបានគេមើលឃើញថាជាការមិនពិចារណា។ ព្រោះពេលខ្លះ មនុស្សអាចយល់ស្របនឹងការអញ្ជើញ ក្រោយមកក៏បដិសេធដោយដឹងថាខ្លួនមិនអាចចូលរួមបាន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេតែងតែព្យាយាមជូនដំណឹងដល់អ្នកអញ្ជើញជាមុន ដើម្បីជៀសវាងបញ្ហា។ លើសពីនេះ ការបដិសេធការអញ្ជើញរបស់មនុស្សចាស់ដោយគ្មានហេតុផល អាចត្រូវបានគេមើលឃើញថាជាការមិនគោរព។ ជាងនេះទៅទៀត ការអញ្ជើញពីអ្នកជិតខាង ឬមិត្តភក្តិជិតស្និទ្ធត្រូវបានប្រព្រឹត្តដោយភាពគួរសមស្មើគ្នា។ ទោះជាពេលខ្លះយើងមានការរវល់ការងារ យើងអាចឆ្លៀតពេលមួយភ្លេតទៅចូលរួម ដែលខ្មែរនិយមប្រើពាក្យថា "ទៅចូលរួមអោយតែគេបានឃើញមុខ"។ ជាងនេះទៅទៀត បដិសេធការអញ្ជើញពីមនុស្សដដែល ម្តងហើយម្តងទៀតអាចបណ្តាលឱ្យមានការមិនពេញចិត្ត និងបង្កអោយមានការឈ្លោះគ្នាក៍ថាបាន។ ពីព្រោះគេអាចគិតថាការអញ្ជើញរបស់គេមិនសំខាន់ ឬគេអាចគិតថាការបដិសេធការអញ្ជើញដោយសារតែការមិនចូលចិត្ត និងស្អប់។ ដូច្នេះ យើងត្រូវតែព្យាយាមចូលរួមយ៉ាងហោចណាស់ម្តងម្កាលដើម្បីរក្សាទំនាក់ទំនងជាមួយគ្នា។ ក្រមសីលធម៌ខ្មែរដែលសង្កត់ធ្ងន់លើ សេចក្តីសប្បុរស ការដឹងគុណ និងការសន្សំទឹកមុខ គឺជាគ្រឹះដ៏រឹងមាំមួយដែលបានជួយរក្សាបាននូវ ភាពសុខដុមរមនា សាមគ្គីភាព និងតម្លៃមនុស្សធម៌ នៅក្នុងសង្គមខ្មែរអស់កាលជាយូរលង់ណាស់មកហើយ។ រាល់កាយវិការក្នុងការទទួលយក ឬបដិសេធការអញ្ជើញ ឆ្លុះបញ្ចាំងពីគុណតម្លៃនៃការគោរព ភាពរាក់ទាក់ និងបង្កើនមិត្តភាពដែលចាក់ឫសយ៉ាងជ្រៅក្នុងសង្គម។